បច្ចុប្បន្ន ការផលិតមាតិកាវីដេអូក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់បំផុត។ យុវជនកម្ពុជាជាច្រើនបានចាប់យកការផលិតវីដេអូជាមធ្យោបាយក្នុងការបញ្ចេញសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេផ្ទាល់។ វិស័យនេះបានប្រែក្លាយពីការកម្សាន្តធម្មតាមកជាអាជីពដ៏ពិតប្រាកដមួយដែលអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែ។ ការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុកបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យអ្នកផលិតមាតិកាខិតខំប្រឹងប្រែងបន្ថែម។ បច្ចេកវិទ្យាឌីជីថលបានបើកឱកាសឱ្យគ្រប់គ្នាអាចក្លាយជាអ្នកបង្កើតមាតិកាដោយគ្រាន់តែមានទូរស័ព្ទដៃឆ្លាតវៃមួយគ្រឿងប៉ុណ្ណោះ។ យើងសង្កេតឃើញមានការផ្លាស់ប្តូរផ្នត់គំនិតពីការមើលវីដេអូកម្សាន្តមកជាការស្វែងរកចំណេះដឹងតាមរយៈបណ្តាញសង្គមវិញ។ ក្រុមហ៊ុនក្នុងស្រុកជាច្រើនបានចាប់ផ្តើមងាកមកសហការជាមួយអ្នកផលិតមាតិកា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅកាន់អតិថិជន។ ចំណូលដែលទទួលបានពីការឧបត្ថម្ភធំៗបានជួយឱ្យអ្នកផលិតមាតិកាមានលទ្ធភាពពង្រីកក្រុមការងារ និងសម្ភារៈបច្ចេកទេសរបស់ខ្លួន។ ក្រៅពីការកម្សាន្តបែបកំប្លែងសើចសប្បាយ យើងក៏ឃើញមានមាតិកាអប់រំ និងចែករំលែកបទពិសោធន៍ជីវិតកាន់តែសម្បូរបែបឡើង។ ការរៀបរាប់អំពីជីវភាពរស់នៅតាមបែបជនបទក្នុងប្រទេសកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ អ្នកផលិតមាតិកាផ្នែកបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំចំណេះដឹងថ្មីៗអំពីឧបករណ៍អេឡិចត្រូនិកទំនើបៗ។ ការចែករំលែករូបមន្តធ្វើម្ហូបបែបខ្មែរតាមប្រព័ន្ធអ៊ីនធឺណិតបានជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារយើងឱ្យកាន់តែល្បី។ សន្ទុះនៃការប្រើប្រាស់កម្មវិធីតិកតុក និងហ្វេសប៊ុកបានធ្វើឱ្យវីដេអូខ្លីៗមានឥទ្ធិពលខ្លាំងទៅលើការសម្រេចចិត្តរបស់អ្នកទស្សនា។ ភាពងាយស្រួលក្នុងការទទួលបានព័ត៌មានលឿនរហ័សតាមរយៈវីដេអូខ្លីៗបានធ្វើឱ្យសង្គមឌីជីថលកម្ពុជាមានភាពរស់រវើកយ៉ាងខ្លាំង។ ការប្រកួតប្រជែងគ្នាក្នុងការបង្កើតគំនិតប្លែកៗបានធ្វើឱ្យគុណភាពផលិតកម្មវីដេអូក្នុងស្រុកមានស្តង់ដារខ្ពស់ជាងមុនឆ្ងាយណាស់។ អ្នកផលិតមាតិកាជាច្រើនបានចាប់ផ្តើមប្រើប្រាស់កាមេរ៉ាអាជីព ដើម្បីផលិតវីដេអូដែលមានរូបភាពច្បាស់ត្រជាក់ភ្នែកសម្រាប់អ្នកមើល។ បច្ចេកទេសកាត់តវីដេអូត្រូវបានអភិវឌ្ឍឱ្យកាន់តែមានភាពទាក់ទាញ និងមានលក្ខណៈវិជ្ជាជីវៈស្របតាមសម័យកាលបច្ចេកវិទ្យា។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការជួយផលិតមាតិកាបានក្លាយជាជំនួយការដ៏ឈ្លាសវៃសម្រាប់អ្នកច្នៃប្រឌិតសម័យថ្មីនេះ។ ឥទ្ធិពលរបស់អ្នកផលិតមាតិកាបានបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារគ្រប់គ្រងអ្នកផលិតមាតិកាត្រូវបានបង្កើតឡើង ដើម្បីជួយសម្របសម្រួលការងាររវាងម្ចាស់ម៉ាកយីហោនិងអ្នកផលិត។ ស្ទូឌីយោទំនើបៗសម្រាប់ជួលថតរូប និងវីដេអូបានរីកដុះដាលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ យុវវ័យសម័យថ្មីមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតមាតិកាដែលមានឥទ្ធិពល ដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិរបស់ខ្លួន។ ការសិក្សាស្រាវជ្រាវអំពីប្រធានបទថ្មីៗមុននឹងផលិតវីដេអូបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពនៃខ្លឹមសារ។ មាតិកាដែលនិយាយអំពីហិរញ្ញវត្ថុ និងការវិនិយោគបានជួយឱ្យប្រជាជនខ្មែរយល់ដឹងកាន់តែច្បាស់អំពីការគ្រប់គ្រងលុយកាក់។ ការនិទានរឿងព្រេងនិទាន និងរឿងខ្មោចតាមបែបទំនើបបានបង្កើតនូវបរិយាកាសកម្សាន្តថ្មីប្លែកសម្រាប់យុវជនជំនាន់ក្រោយ។ អ្នកផលិតមាតិកាកម្ពុជាម្នាក់ៗតែងតែព្យាយាមបញ្ចូលនូវអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌ខ្មែរទៅក្នុងសកម្មភាពរបស់ពួកគេ។ ភាពជោគជ័យរបស់អ្នកផលិតមាតិកាមិនមែនបានមកដោយចៃដន្យឡើយ គឺវាទាមទារនូវការតស៊ូនិងការអត់ធ្មត់ខ្ពស់បំផុត។ ការទទួលបានមតិរិះគន់ក្នុងន័យស្ថាបនាពីអ្នកទស្សនាបានជួយឱ្យអ្នកផលិតមាតិកាកែតម្រូវនូវចំណុចខ្វះខាតរបស់ខ្លួន។ ពិភពលោកកំពុងសម្លឹងមើលសមត្ថភាពរបស់អ្នកផលិតមាតិកាខ្មែរតាមរយៈវីដេអូដែលបង្ហាញពីសក្តានុពលនៃទេសចរណ៍ជាតិ។ ការបង្កើតសហគមន៍អ្នកផលិតមាតិកាបានជួយឱ្យមានការផ្លាស់ប្តូរបទពិសោធន៍និងការរៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងល្អ។ តម្រូវការទីផ្សារការងារក្នុងវិស័យផលិតវីដេអូបានកើនឡើងគួរឱ្យកត់សម្គាល់ដែលផ្ដល់ឱកាសការងារដល់យុវជនជាច្រើនរូប។ ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា និងការរក្សាសិទ្ធិអ្នកនិពន្ធបានក្លាយជាប្រធានបទសំខាន់ដែលអ្នកផលិតមាតិកាត្រូវយកចិត្តទុកដាក់។ មាតិកាដែលផ្ដោតលើការធ្វើដំណើរកម្សាន្តបានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍លាក់ខ្លួននៅក្នុងប្រទេសកម្ពុជាឱ្យគេស្គាល់កាន់តែច្រើន។ ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវក្នុងវីដេអូ គឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការថែរក្សាសម្បត្តិវប្បធម៌អក្សរសាស្ត្រ។ អ្នកផលិតមាតិកាជំនាន់ថ្មីបាននាំមកនូវភាពច្នៃប្រឌិតដែលយើងមិនធ្លាប់បានឃើញពីមុនមកក្នុងវិស័យផ្សព្វផ្សាយក្នុងស្រុក។ ការធ្វើវីដេអូបែបជីវិតពិតបានធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាមានភាពស្និទ្ធស្នាល និងងាយស្រួលយល់ពីសាច់រឿងដែលគេចង់បង្ហាញ។ ទំនុកចិត្តពីអ្នកគាំទ្រ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលអ្នកផលិតមាតិកាគ្រប់រូបត្រូវតែរក្សាឱ្យបានគង់វង្សជានិច្ច។ ការចូលរួមចំណែកក្នុងកិច្ចការសង្គមតាមរយៈការផលិតវីដេអូជួយសង្គម បានបង្ហាញពីទឹកចិត្តដ៏ប្រពៃរបស់អ្នកផលិតមាតិកាខ្មែរ។ ការរៀនសូត្រពីកំហុស និងការអភិវឌ្ឍខ្លួនជាប្រចាំ គឺជាសោរគន្លឹះឆ្ពោះទៅរកភាពជោគជ័យយូរអង្វែងក្នុងវិស័យឌីជីថលនេះ។ បណ្តាញសង្គមបានក្លាយជាវេទិកាបើកចំហសម្រាប់គ្រប់គ្នាក្នុងការបញ្ចេញមតិ និងបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួនទៅកាន់ពិភពលោក។ ការប្រែប្រួលនៃក្បួនដោះស្រាយរបស់បណ្តាញសង្គមបានតម្រូវឱ្យអ្នកផលិតមាតិកាត្រូវមានភាពបត់បែននិងវៃឆ្លាតជានិច្ច។ មាតិកាវីដេអូដែលមានគុណភាពខ្ពស់ជួយលើកកម្ពស់មុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោថែមទៀតផង។ ការផ្ដល់តម្លៃលើការងារច្នៃប្រឌិតបានធ្វើឱ្យអ្នកផលិតមាតិកាមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការផលិតវីដេអូថ្មីៗបន្តទៀត។ យុទ្ធនាការផ្សព្វផ្សាយតាមរយៈអ្នកមានឥទ្ធិពលលើបណ្តាញសង្គមបានក្លាយជាជម្រើសដំបូងសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម។ ការតស៊ូជំនះរាល់ឧបសគ្គបច្ចេកទេសក្នុងអំឡុងពេលថតវីដេអូបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់អ្នកផលិតមាតិកា។ ការបង្កើតបរិយាកាសរីករាយ និងមានប្រយោជន៍ដល់អ្នកទស្សនា គឺជាគោលដៅចម្បងដែលអ្នកផលិតមាតិកាគ្រប់រូបតែងតែប្រាថ្នាចង់បាន។ ភាពសម្បូរបែបនៃទម្រង់វីដេអូពីខ្លីទៅវែងបានផ្ដល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកទស្សនាតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ការសហការគ្នារវាងអ្នកផលិតមាតិកាផ្សេងៗគ្នាបានបង្កើតនូវផលវិជ្ជមាន និងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ពួកគេជានិច្ច។ យុវជនជាច្រើនបានប្រើប្រាស់ពេលវេលាទំនេររបស់ពួកគេឱ្យមានប្រយោជន៍តាមរយៈការរៀនជំនាញផលិត និងកាត់តវីដេអូនេះឯង។ ការផ្សព្វផ្សាយពីផលិតផលខ្មែរតាមរយៈវីដេអូបានជួយឱ្យសហគ្រិនក្នុងស្រុកមានទីផ្សារកាន់តែធំទូលាយ និងរឹងមាំជាងមុន។ ការយល់ដឹងពីក្រមសីលធម៌ក្នុងការផលិតមាតិកា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងទំនុកចិត្តពីសំណាក់មហាជនទូទៅ។ អ្នកផលិតមាតិកាផ្នែកសុខភាពបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងបង្ការជំងឺផ្សេងៗដល់ប្រជាពលរដ្ឋយើង។ ការប្រើប្រាស់តន្ត្រី និងសំឡេងដែលសមស្របទៅនឹងសាច់រឿងក្នុងវីដេអូបានបង្កើននូវភាពជក់ចិត្តដក់អារម្មណ៍ដល់អ្នកទស្សនា។ អ្នកបង្កើតមាតិកាខ្លះបានប្រើប្រាស់ភាពកំប្លុកកំប្លែង ដើម្បីបញ្ជ្រាបការអប់រំ និងសារដាស់តឿនផ្សេងៗទៅក្នុងសង្គមកម្ពុជា។ ការកើនឡើងនៃចំនួនអ្នកមើលវីដេអូក្នុងស្រុកបានសបញ្ជាក់ឱ្យឃើញពីសក្តានុពលដ៏មហិមានៃទីផ្សារផ្សព្វផ្សាយឌីជីថល។ ការត្រៀមលក្ខណៈ និងការរៀបចំគម្រោងឱ្យបានច្បាស់លាស់មុនពេលថត គឺជាជំហានដ៏សំខាន់ដែលមិនអាចខ្វះបានឡើយសម្រាប់វិជ្ជាជីវៈនេះ។ ភាពច្នៃប្រឌិតដែលគ្មានដែនកំណត់បានធ្វើឱ្យមាតិកាវីដេអូរបស់ខ្មែរមានភាពប្លែក និងមានលក្ខណៈពិសេសដាច់ដោយឡែកពីគេ។ ការយកចិត្តទុកដាក់លើការប្រើប្រាស់ពន្លឺ និងពណ៌ក្នុងវីដេអូបានធ្វើឱ្យរូបភាពដែលបង្ហាញចេញមកមានភាពរស់រវើកនិងស្រស់ស្អាត។ អ្នកផលិតមាតិកាដែលមានវ័យក្មេងបានបង្ហាញពីសមត្ថភាពលើសពីការរំពឹងទុកតាមរយៈការប្រើប្រាស់ឧបករណ៍ទំនើបៗបានយ៉ាងស្ទាត់ជំនាញ។ ការចែករំលែករឿងរ៉ាវជោគជ័យរបស់សហគ្រិនខ្មែរបានក្លាយជាប្រភពនៃកម្លាំងចិត្តសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ការបង្កើតវីដេអូដែលមានខ្លឹមសារជួយលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសង្គមបាននាំមកនូវភាពសុខសាន្ត និងស្នាមញញឹម។ អ្នកផលិតមាតិកាភាគច្រើនតែងតែចំណាយពេលយ៉ាងច្រើនក្នុងការស្រាវជ្រាវ ដើម្បីធានាថាព័ត៌មានដែលផ្ដល់ឱ្យគឺត្រឹមត្រូវបំផុត។ ការប្រើប្រាស់ឧបករណ៍ជំនួយដូចជាដ្រូន ដើម្បីថតរូបភាពពីលើអាកាសបានធ្វើឱ្យវីដេអូមានភាពអស្ចារ្យ និងមើលឃើញទិដ្ឋភាពទូលំទូលាយ។ ភាពស្មោះត្រង់ និងការបង្ហាញពីការពិតក្នុងវីដេអូ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាអ្នកគាំទ្រឱ្យនៅជាមួយយើងបានយូរអង្វែងបំផុត។ ការបង្កើតមាតិកាដែលផ្ដោតលើការអភិរក្សបរិស្ថានបានជួយដាស់ស្មារតីដល់ប្រជាពលរដ្ឋឱ្យស្រឡាញ់ និងការពារធម្មជាតិ។ អ្នកផលិតមាតិកាផ្នែកកីឡាបានជួយជំរុញឱ្យយុវជនងាកមកចាប់អារម្មណ៍លើការហាត់ប្រាណ ដើម្បីសុខភាពមាំមួនកាន់តែច្រើនឡើង។ ការសិក្សាពីតម្រូវការរបស់អ្នកទស្សនាបានជួយឱ្យអ្នកផលិតមាតិកាអាចបង្កើតនូវអ្វីដែលឆ្លើយតបទៅនឹងចំណាប់អារម្មណ៍ពិតប្រាកដ។ បណ្តាញអ៊ីនធឺណិតដែលមានល្បឿនលឿន និងតម្លៃសមរម្យបានជួយសម្រួលដល់ការបង្ហោះ និងការមើលវីដេអូឱ្យកាន់តែមានភាពងាយស្រួល។ ការទទួលស្គាល់ និងការផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកផលិតមាតិកាលឆ្នើមបានក្លាយជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកគេទាំងអស់គ្នា។ ការប្រើប្រាស់បច្ចេកទេសសំឡេងច្បាស់ល្អក្នុងវីដេអូបានជួយឱ្យសារដែលចង់បញ្ជូនទៅកាន់អ្នកទស្សនាមានភាពច្បាស់លាស់និងងាយយល់។ ភាពរីកចម្រើននៃវិស័យនេះបានសបញ្ជាក់ឱ្យឃើញថា ការងារនៅក្នុងពិភពឌីជីថល គឺជាអាជីពដែលមានអនាគតវែងឆ្ងាយនិងមានស្ថិរភាព។ ការចូលរួមចំណែករបស់អ្នកផលិតមាតិកាគ្រប់រូបបានធ្វើឱ្យវិស័យបច្ចេកវិទ្យា និងព័ត៌មានវិទ្យាកម្ពុជាមានការវិវឌ្ឍយ៉ាងលឿនបំផុត។ ភាពច្នៃប្រឌិតរបស់អ្នកផលិតមាតិកាខ្មែរបានឆ្លុះបញ្ចាំងពីសមត្ថភាពមិនចាញ់បរទេស និងបង្ហាញពីភាពរីកចម្រើននៃចំណេះដឹងឌីជីថល។ ការរួមគ្នាកសាងសហគមន៍អ្នកផលិតមាតិកាដែលប្រកបដោយក្រមសីលធម៌ខ្ពស់នឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់សង្គមជាតិទាំងមូល។ ការកើនឡើងនៃអ្នកផលិតមាតិកានៅកម្ពុជា គឺជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ច និងចំណេះដឹងឌីជីថល។ សន្ទុះនៃការកើនឡើងនូវគុណភាពវីដេអូពីសំណាក់អ្នកផលិតមាតិកាទាំងនេះ បានរុញច្រានឱ្យពួកគេវិវឌ្ឍខ្លួនទៅជាអ្នកមានឥទ្ធិពលក្នុងស្រុកដ៏មានសក្តានុពលបំផុត។ វិស័យអ្នកមានឥទ្ធិពលក្នុងស្រុកបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់សង្គមឌីជីថលកម្ពុជា។ ការកើនឡើងនៃចំនួនអ្នកមានឥទ្ធិពលបានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអ្នកផលិត និងអ្នកទស្សនាគ្រប់ស្រទាប់។ អតិថិជនខ្មែរនាពេលបច្ចុប្បន្នហាក់មានទំនោរជឿជាក់លើការណែនាំពីសំណាក់អ្នកដែលពួកគេស្រឡាញ់ចូលចិត្តបំផុត។ ការពេញនិយមមើលការណែនាំផលិតផលបានធ្វើឱ្យការផ្សាយពាណិជ្ជកម្មតាមបែបបុរាណចាប់ផ្តើមមានការថយចុះសន្សឹមៗ។ អ្នកមានឥទ្ធិពលម្នាក់ៗតែងតែព្យាយាមបង្កើតមាតិកាដែលឆ្លុះបញ្ចាំងពីតថភាពរស់នៅពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ទំនុកចិត្តដែលទទួលបានពីអ្នកគាំទ្របានក្លាយជាកម្លាំងរុញច្រានឱ្យវិស័យពាណិជ្ជកម្មតាមបណ្តាញសង្គមរីកចម្រើនខ្លាំង។ សកម្មភាពផ្សព្វផ្សាយរបស់ពួកគាត់បានជួយឱ្យអាជីវកម្មខ្នាតតូចក្នុងស្រុកអាចពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែទូលំទូលាយ។ យុទ្ធសាស្ត្រប្រើប្រាស់អ្នកមានឥទ្ធិពលបានក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់ក្រុមហ៊ុនធំៗក្នុងការចូលទៅកៀកនឹងអតិថិជន។ យើងសង្កេតឃើញថា អ្នកមានឥទ្ធិពលកម្រិតតូចៗកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារភាពស្និទ្ធស្នាលជាមួយអ្នកតាមដាន។ ភាពស្មោះត្រង់ក្នុងការផ្ដល់មតិយោបល់លើផលិតផល គឺជាកត្តាចម្បងដែលធ្វើឱ្យអ្នកមានឥទ្ធិពលអាចរក្សាប្រជាប្រិយភាពបាន។ ការចែករំលែកបទពិសោធន៍ប្រើប្រាស់ពិតៗបានជួយឱ្យអ្នកទស្សនាអាចសម្រេចចិត្តទិញទំនិញដោយភាពជឿជាក់និងច្បាស់លាស់។ អ្នកមានឥទ្ធិពលផ្នែកទេសចរណ៍បានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកតំបន់កម្សាន្តថ្មីៗដែលមិនសូវមានគេស្គាល់។ ការប្រើប្រាស់សំឡេងលើបណ្តាញសង្គម ដើម្បីជួយដល់កិច្ចការសប្បុរសធម៌បានបង្ហាញពីទឹកចិត្តដ៏ប្រពៃនៃសិល្បករឌីជីថល។ យុវជនកម្ពុជាជាច្រើនបានចាត់ទុកអ្នកមានឥទ្ធិពលដែលខ្លួនចូលចិត្តជាគំរូដ៏ល្អម្នាក់សម្រាប់ការតស៊ូក្នុងជីវិត។ ការផ្សព្វផ្សាយពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក គឺជាមោទនភាពដ៏ធំធេងរបស់អ្នកមានឥទ្ធិពលក្នុងស្រុក។ ស្មារតីសាមគ្គីភាពត្រូវបានលើកកម្ពស់តាមរយៈការចូលរួមយុទ្ធនាការសង្គមផ្សេងៗដែលរៀបចំដោយអ្នកមានឥទ្ធិពលល្បីៗ។ សន្ទុះនៃការគាំទ្រយ៉ាងច្រើនកុះករបានធ្វើឱ្យវិស័យនេះក្លាយជាអាជីពដ៏មានសក្តានុពលសម្រាប់មនុស្សជំនាន់ក្រោយ។ ការត្រួតពិនិត្យលើតម្លៃសីលធម៌នៃមាតិកា គឺជាចំណុចសំខាន់ដែលសាធារណជនកំពុងយកចិត្តទុកដាក់តាមដានជានិច្ច។ ក្រសួងពាក់ព័ន្ធបានចាប់ផ្តើមយកចិត្តទុកដាក់ខ្ពស់លើការកំណត់ក្រមសីលធម៌សម្រាប់អ្នកមានឥទ្ធិពលលើបណ្តាញសង្គម។ អ្នកផលិតមាតិកាត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះអ្វីដែលពួកគេបានចែករំលែកទៅកាន់មហាជន។ ការរិះគន់ក្នុងន័យស្ថាបនាពីសំណាក់មហាជនបានជួយឱ្យគុណភាពនៃមាតិកាក្នុងស្រុកមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ភាពច្នៃប្រឌិតថ្មីៗត្រូវបានបញ្ចូលទៅក្នុងសកម្មភាពប្រចាំថ្ងៃដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកមើលឱ្យបានយូរអង្វែង។ អ្នកមានឥទ្ធិពលផ្នែកសម្រស់បានជួយណែនាំពីរបៀបថែរក្សាស្បែកនិងសុខភាពដែលត្រឹមត្រូវតាមបច្ចេកទេសស្តង់ដារ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានចែកចាយយ៉ាងទូលំទូលាយតាមរយៈវីដេអូខ្លីៗដែលងាយយល់និងមានភាពជក់ចិត្តដិតអារម្មណ៍។ ការជ្រើសរើសប្រើប្រាស់ភាសាខ្មែរឱ្យបានសមរម្យនិងពិរោះគឺជាសិល្បៈនៃការប្រាស្រ័យទាក់ទងដ៏សំខាន់បំផុតមួយ។ ទំនាក់ទំនងរវាងអ្នកមានឥទ្ធិពលនិងអ្នកគាំទ្របានបង្កើតជាសហគមន៍ឌីជីថលដ៏មានថាមពលនិងភាពរស់រវើកក្នុងសង្គម។ ការផ្ដល់តម្លៃលើកម្មសិទ្ធិបញ្ញាបានក្លាយជាប្រធានបទដែលត្រូវបានពិភាក្សាយ៉ាងខ្លាំងក្លាក្នុងចំណោមអ្នកមានឥទ្ធិពល។ ភាពជោគជ័យនៅក្នុងវិស័យនេះមិនត្រឹមតែវាស់វែងលើចំនួនអ្នកតាមដានប៉ុណ្ណោះទេតែគឺវាស់លើគុណតម្លៃដែលផ្ដល់ឱ្យ។ អ្នកមានឥទ្ធិពលផ្នែកបច្ចេកវិទ្យាបានជួយឱ្យប្រជាជនខ្មែរដើរទាន់សម័យកាលតាមរយៈការបង្ហាញពីមុខងារឧបករណ៍ថ្មីៗ។ ការផ្លាស់ប្តូរពីការកម្សាន្តទៅជាការអប់រំបានធ្វើឱ្យមាតិកាក្នុងស្រុកមានភាពសម្បូរបែបនិងមានប្រយោជន៍សម្រាប់សង្គម។ សកម្មភាពលើបណ្តាញសង្គមបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីការវិវឌ្ឍនៃផ្នត់គំនិតយុវជនខ្មែរក្នុងយុគសម័យថ្មី។ ការរៀបចំកម្មវិធីជួបជុំអ្នកគាំទ្របានជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំនិងបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ អ្នកមានឥទ្ធិពលមួយចំនួនបានប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងសហគមន៍។ ការយល់ដឹងពីផលប៉ះពាល់នៃព័ត៌មានមិនពិតគឺជាកាតព្វកិច្ចដែលអ្នកមានឥទ្ធិពលគ្រប់រូបត្រូវតែយកចិត្តទុកដាក់។ ការប្រើប្រាស់សំលៀកបំពាក់បែបប្រពៃណីខ្មែរក្នុងវីដេអូបានជួយលើកកម្ពស់តម្លៃវប្បធម៌ជាតិឱ្យកាន់តែលេចធ្លោឡើង។ អ្នកមានឥទ្ធិពលផ្នែកកីឡាបានជំរុញឱ្យមានចលនាហាត់ប្រាណនិងការថែរក្សាសុខភាពក្នុងចំណោមស្រទាប់យុវវ័យ។ ភាពប៉ិនប្រសប់ក្នុងការនិយាយនិងការបញ្ចេញមតិបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍និងតាមដានរាល់សកម្មភាព។ ការបង្កើតបរិយាកាសវិជ្ជមាននៅលើបណ្តាញសង្គមជួយឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ស្រស់ស្រាយនិងទទួលបានចំណេះដឹង។ អ្នកមានឥទ្ធិពលផ្នែកម្ហូបអាហារបានជួយផ្សព្វផ្សាយហាងអាហារក្នុងស្រុកឱ្យមានភ្ញៀវចូលមកគាំទ្រកាន់តែច្រើនឡើង។ ការអភិវឌ្ឍខ្លួនជាប្រចាំតាមរយៈការសិក្សាពីបច្ចេកវិទ្យាថ្មីៗគឺជាគន្លឹះដើម្បីរក្សាភាពខ្លាំងនៅក្នុងទីផ្សារឌីជីថល។ តម្លាភាពក្នុងការផ្សាយពាណិជ្ជកម្មផលិតផលបានជួយឱ្យអ្នកមានឥទ្ធិពលទទួលបានការគោរពនិងស្រឡាញ់ពីអ្នកទស្សនា។ ការរៀនសូត្រពីរបៀបគ្រប់គ្រងអារម្មណ៍នៅពេលជួបបញ្ហាប្រឈមលើបណ្តាញសង្គមគឺជាបទពិសោធន៍ដ៏ល្អសម្រាប់យុវជន។ អ្នកមានឥទ្ធិពលកម្រិតតូចៗតែងតែមានអត្រានៃការទាក់ទងគ្នាជាមួយអ្នកគាំទ្រខ្ពស់ជាងអ្នកដែលមានឈ្មោះល្បីខ្លាំង។ ការសហការគ្នារវាងអ្នកមានឥទ្ធិពលមកពីវិស័យផ្សេងៗគ្នាបានបង្កើតនូវភាពច្នៃប្រឌិតថ្មីដែលមិនធ្លាប់មានពីមុនមក។ ការចូលរួមចំណែកក្នុងយុទ្ធនាការបរិស្ថានបានជួយឱ្យមានការយល់ដឹងពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសង្គម។ អ្នកមានឥទ្ធិពលផ្នែកអប់រំបានផ្ដល់ឱកាសឱ្យសិស្សានុសិស្សអាចរៀនសូត្របន្ថែមពីផ្ទះតាមរយៈវីដេអូបង្រៀនខ្លីៗ។ ភាពរស់រវើកនៃមាតិកាកម្សាន្តបានជួយកាត់បន្ថយភាពតានតឹងនិងនាំមកនូវស្នាមញញឹមដល់ប្រជាជនកម្ពុជាយើង។ ការជ្រើសរើសដៃគូសហការដែលមានតម្លៃស្របគ្នាគឺជាចំណុចសំខាន់ដើម្បីរក្សាភាពសុចរិតនៃឈ្មោះនិងកិត្តិយសរបស់ខ្លួន។ អ្នកមានឥទ្ធិពលផ្នែកអចលនទ្រព្យបានជួយផ្ដល់ព័ត៌មានសំខាន់ៗដល់អ្នកដែលចង់ទិញផ្ទះឬដីឡូតិ៍សម្រាប់វិនិយោគ។ ការប្រើប្រាស់បច្ចេកទេសថតរូបដែលស្អាត និងទាក់ទាញភ្នែកបានធ្វើឱ្យគណនីបណ្តាញសង្គមមានលក្ខណៈវិជ្ជាជីវៈខ្ពស់។ ភាពជោគជ័យរបស់អ្នកមានឥទ្ធិពលខ្មែរលើឆាកអន្តរជាតិគឺជាមោទនភាពជាតិដែលយើងគ្រប់គ្នាគួរតែអបអរសាទរ។ ការចែករំលែកវិធីសាស្ត្រដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃបានជួយឱ្យមនុស្សជាច្រើនមានកម្លាំងចិត្តតស៊ូបន្តទៀត។ អ្នកមានឥទ្ធិពលផ្នែកហ្គេមបានបង្កើតជាសហគមន៍កីឡាអេឡិចត្រូនិកដែលមានភាពរីកចម្រើននិងមានសក្តានុពលខ្ពស់។ ការគោរពនូវរដ្ឋធម្មនុញ្ញនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាគឺជាមូលដ្ឋានគ្រឹះដែលអ្នកមានឥទ្ធិពលត្រូវប្រកាន់ខ្ជាប់។ ការបង្ហោះសារវិជ្ជមាននិងការលើកទឹកចិត្តដល់អ្នកដទៃជួយឱ្យសង្គមឌីជីថលមានភាពកក់ក្តៅនិងមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។ អ្នកមានឥទ្ធិពលផ្នែកសិល្បៈបានបង្ហាញពីសមត្ថភាពច្នៃប្រឌិតរូបភាពនិងគំនូរដែលឆ្លុះបញ្ចាំងពីព្រលឹងវប្បធម៌ខ្មែរ។ ការផ្ដល់ឱកាសឱ្យអ្នកតាមដានបានបញ្ចេញមតិយោបល់បានបង្កើតឱ្យមានការរៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយ។ អ្នកមានឥទ្ធិពលផ្នែកសម្របសម្រួលព្រឹត្តិការណ៍បានជួយឱ្យកម្មវិធីផ្សេងៗមានភាពរស់រវើកនិងទទួលបានជោគជ័យ។ ការយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតគឺជាចំណេះដឹងដែលអ្នកមានឥទ្ធិពលគួរតែចែករំលែកឱ្យបានច្រើន។ ភាពសាមញ្ញនិងការដាក់ខ្លួនរបស់អ្នកមានឥទ្ធិពលល្បីៗគឺជាមន្តស្នេហ៍ដែលធ្វើឱ្យអ្នកគាំទ្រមិនអាចបំភ្លេចបានឡើយ។ ការចេះបែងចែកពេលវេលារវាងជីវិតផ្ទាល់ខ្លួននិងការងារលើបណ្តាញសង្គមជួយឱ្យមានសុខភាពផ្លូវចិត្តល្អនិងរឹងមាំ។ អ្នកមានឥទ្ធិពលផ្នែកកសិកម្មបានបង្ហាញពីបច្ចេកទេសដាំដុះថ្មីៗដែលជួយឱ្យកសិករខ្មែរទទួលបានទិន្នផលខ្ពស់។ ការប្រើប្រាស់ឧបករណ៍បំពងសំឡេងនិងពន្លឺឱ្យបានត្រឹមត្រូវជួយឱ្យវីដេអូមានគុណភាពស្តង់ដារដែលពិភពលោកទទួលស្គាល់។ អ្នកមានឥទ្ធិពលផ្នែកម៉ូដសម្លៀកបំពាក់បានជំរុញឱ្យមានការគាំទ្រផលិតផលដែលច្នៃដោយស្នាដៃកូនខ្មែរកាន់តែខ្លាំង។ ការបង្កើតមាតិកាដែលផ្អែកលើការស្រាវជ្រាវត្រឹមត្រូវជួយបង្កើនតម្លៃនិងភាពជឿជាក់ដល់អ្នកមានឥទ្ធិពលគ្រប់រូប។ អ្នកមានឥទ្ធិពលផ្នែកតន្ត្រីបាននាំមកនូវបទចម្រៀងថ្មីៗដែលមានលក្ខណៈច្នៃប្រឌិតនិងមានអត្ថន័យជ្រាលជ្រៅបំផុត។ ការចូលរួមក្នុងកិច្ចការការពារសត្វព្រៃនិងធម្មជាតិគឺជាគំរូដ៏ល្អដែលអ្នកមានឥទ្ធិពលគួរតែបន្តធ្វើជាប្រចាំ។ ភាពបត់បែនតាមការវិវឌ្ឍនៃនិន្នាការសកលលោកជួយឱ្យអ្នកមានឥទ្ធិពលខ្មែរអាចឈរជើងបានយូរអង្វែងក្នុងវិស័យនេះ។ ការផ្ដល់ព័ត៌មានអំពីអាហារូបករណ៍និងឱកាសសិក្សានៅបរទេសជួយឱ្យយុវជនមានក្តីសង្ឃឹមនិងមានគោលដៅច្បាស់លាស់។ អ្នកមានឥទ្ធិពលផ្នែកយុវជនបានជួយដាស់ស្មារតីឱ្យក្មេងៗជំនាន់ក្រោយងាកមកស្រឡាញ់ការអានសៀវភៅឱ្យបានច្រើន។ ការកសាងកេរ្តិ៍ឈ្មោះល្អដែលកើតចេញពីសមត្ថភាពពិតប្រាកដនឹងនាំមកនូវភាពជោគជ័យដែលមានស្ថិរភាពបំផុត។ អ្នកមានឥទ្ធិពលគ្រប់រូបគឺជាអ្នកនាំសារដ៏មានឥទ្ធិពលដែលអាចផ្លាស់ប្តូរសង្គមឱ្យកាន់តែមានភាពរីកចម្រើននិងល្អប្រសើរ។ ការរួមចំណែករបស់អ្នកមានឥទ្ធិពលក្នុងស្រុកគឺជាចំណែកមួយដែលមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ភាពច្នៃប្រឌិតនិងក្រមសីលធម៌គឺជាអាវុធដ៏មានអានុភាពដែលជួយឱ្យអ្នកមានឥទ្ធិពលខ្មែរអាចឈានទៅមុខដោយភាពជឿជាក់។ សរុបរួមមកការរីកដុះដាលនៃអ្នកមានឥទ្ធិពលក្នុងស្រុកគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសង្គមខ្មែរទៅរកយុគសម័យឌីជីថល។